នាពេលបច្ចុប្បន្ននេះ សាកលវិទ្យាល័យនានានៅក្នុងប្រទេសកម្ពុជាកំពុងផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងឡើងទៅលើការអភិវឌ្ឍសមត្ថភាពនិស្សិតក្នុងការធ្វើបទបង្ហាញជាសាធារណៈ។ ការធ្វើបទបង្ហាញទាំងនេះមិនត្រឹមតែជាផ្នែកមួយដ៏សំខាន់នៃកម្មវិធីសិក្សាប៉ុណ្ណោះទេ។ ប៉ុន្តែក៏ជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយក្នុងការបង្កើនទំនុកចិត្តលើខ្លួនឯង និងជំនាញទំនាក់ទំនងរបស់និស្សិតផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ការភ័យខ្លាចការនិយាយជាសាធារណៈនៅតែជាឧបសគ្គដ៏ធំមួយសម្រាប់និស្សិតជាច្រើន។ ថ្ងៃនេះ យើងនឹងធ្វើការវិភាគស៊ីជម្រៅអំពីមូលហេតុនៃការភ័យខ្លាចនេះ វិធីសាស្ត្រអនុវត្តដើម្បីយកឈ្នះវា និងអត្ថប្រយោជន៍ដែលទទួលបានពីការបំបាត់ឧបសគ្គនេះ។ ការភ័យខ្លាចការនិយាយជាសាធារណៈ ត្រូវបានគេស្គាល់ថា ជារឿងធម្មតាមួយនៅទៅហើយក្នុងចំណោមការភ័យខ្លាចរបស់មនុស្ស។ មូលហេតុចម្បងនៃការភ័យខ្លាចនេះមានភាពចម្រុះ ហើយអាចខុសគ្នាពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀត។ និស្សិតជាច្រើនតែងតែមានអារម្មណ៍ភ័យព្រួយនៅពេលដែលពួកគេត្រូវឈរនៅមុខមនុស្សមួយចំនួនធំ។ គំនិតនៃការនិយាយត្រូវបានគេវិនិច្ឆ័យ ឬរិះគន់អាចបង្កឱ្យមានអារម្មណ៍តានតឹងយ៉ាងខ្លាំងនៅក្នុងចិត្ត។ ការខ្វះបទពិសោធន៍ក្នុងការធ្វើបទបង្ហាញជាសាធារណៈក៏ជាកត្តាមួយដែលរួមចំណែកដល់ការភ័យខ្លាចនេះដែរ។ និស្សិតដែលមិនធ្លាប់មានឱកាសបានហាត់សម ឬអនុវត្តការនិយាយជាសាធារណៈច្រើនដង ទំនងជាមានអារម្មណ៍ភ័យខ្លាចជាងអ្នកដែលមានបទពិសោធន៍។ ប្រសិនបើនិស្សិតធ្លាប់មានបទពិសោធន៍បរាជ័យក្នុងការធ្វើបទបង្ហាញពីមុន ពួកគេអាចនឹងមានការភ័យខ្លាចកាន់តែខ្លាំងនៅពេលត្រូវធ្វើបទបង្ហាញម្តងទៀត។ សម្ពាធក្នុងការធ្វើឱ្យទទួលបានពិន្ទុល្អ ឬការបំពេញតាមការរំពឹងទុករបស់សាស្រ្តាចារ្យ និងមិត្តភក្តិក៏ជាប្រភពនៃភាពភ័យខ្លាចផងដែរ។ និស្សិតខ្លះមានការបារម្ភយ៉ាងខ្លាំងអំពីការភ្លេចពាក្យពេចន៍ ឬការធ្វើខុសក្នុងពេលកំពុងធ្វើបទបង្ហាញ។ ការព្រួយបារម្ភហួសហេតុខ្លាចអ្នកដែលស្តាប់យើងចាប់កំហុស ក៏ជាកត្តាបញ្ហាមួយដ៏ធំផងដែរសម្រាប់អ្នកដែលធ្វើបទបង្ហាញ។ ពីព្រោះពួកគេអាចជាគិតថា នៅពេលដែលគេធ្វើមិនបានល្អអ្នកដែលកំពុងនឹងស្តាប់អាចសើចចំអក ឬមើលងាយពួកគេ។ ការខ្វះទំនុកចិត្តលើសមត្ថភាពខ្លួនឯងក៏ជាកត្តាមួយដ៏សំខាន់ផងដែរ។ ប្រសិនបើនិស្សិតមិនជឿជាក់លើចំណេះដឹង ឬជំនាញរបស់ពួកគេ ពួកគេនឹងមានអារម្មណ៍ភ័យខ្លាចកាន់តែខ្លាំង។ បរិយាកាសនៅក្នុងថ្នាក់រៀន ឬកន្លែងធ្វើបទបង្ហាញក៏អាចជះឥទ្ធិពលដល់អារម្មណ៍របស់និស្សិត។ បរិយាកាសដែលតានតឹង ឬគ្មានភាពកក់ក្តៅអាចធ្វើឱ្យនិស្សិតមានអារម្មណ៍មិនស្រួល។ ការភ័យខ្លាចនៃការសម្លឹងមើលភ្នែកទស្សនិកជនក៏ជាបញ្ហាមួយដែលនិស្សិតជាច្រើនប្រឈមមុខ។ ពួកគេមានអារម្មណ៍ថាដូចជាកំពុងត្រូវបានគេពិនិត្យយ៉ាងដិតដល់។ លើសពីនេះ ការភ័យខ្លាចនៃការនិយាយខុស ឬការប្រើប្រាស់ពាក្យមិនសមរម្យ ក៏អាចបង្កឱ្យមានភាពភ័យព្រួយ។ កង្វះការត្រៀមលក្ខណៈគ្រប់គ្រាន់ក៏ជាកត្តាចម្បងមួយដែលបង្កើនភាពភ័យខ្លាច។ មួយវិញទៀត ការស្លៀកពាក់ក៏៏ជាបញ្ហាមួយដែរ សម្រាប់និស្សិតដែលមិនបានរៀបចំខ្លួនបានល្អ នឹងមានអារម្មណ៍មិនសូវមានសុវត្ថិភាព។ ការភ័យខ្លាចថាខ្លួនឯងនឹងមិនអាចឆ្លើយសំណួរបានត្រឹមត្រូវក៏ជាមូលហេតុមួយដ៏សំខាន់។ ពួកគេបារម្ភថាអ្នកដែលស្តាប់នឹងសួរនូវសំណួរដែលពិបាក ឬដែលពួកគេមិនអាចឆ្លើយបាន។ ការភ័យខ្លាចនៃការបង្ហាញភាពទន់ខ្សោយ ឬភាពមិនល្អឥតខ្ចោះរបស់ខ្លួនឯង ក៏ជាចំណុចមួយដែលធ្វើឱ្យនិស្សិតមានការស្ទាក់ស្ទើរ។ ទាំងអស់នេះសុទ្ធតែជាមូលហេតុដែលធ្វើឱ្យនិស្សិតមានអារម្មណ៍ភ័យខ្លាចនៅពេលត្រូវធ្វើបទបង្ហាញជាសាធារណៈ។ ជាក់ស្តែងការយកឈ្នះលើការភ័យខ្លាចការនិយាយជាសាធារណៈមិនមែនជារឿងងាយស្រួលនោះទេ។ ប៉ុន្តែវាអាចធ្វើទៅបានតាមរយៈការអនុវត្តនូវវិធីសាស្ត្រជាក់ស្តែងជាច្រើន។ វិធីសាស្ត្រទាំងនេះអាចបែងចែកជាបីដំណាក់កាលសំខាន់ៗ ការត្រៀមខ្លួនជាមុន ការគ្រប់គ្រងភាពភ័យខ្លាច និងអំឡុងពេលធ្វើបទបង្ហាញ។ ការត្រៀមខ្លួនជាមុនគឺជាគន្លឹះដ៏សំខាន់បំផុតក្នុងការកាត់បន្ថយភាពភ័យខ្លាច។ ទីមួយ ត្រូវសិក្សាស្រាវជ្រាវប្រធានបទឱ្យបានច្បាស់លាស់ និងស៊ីជម្រៅ។ ការយល់ដឹងច្បាស់ពីខ្លឹមសារបទបង្ហាញនឹងជួយបង្កើនទំនុកចិត្តរបស់អ្នក។ ទីពីរ រៀបចំរចនាសម្ព័ន្ធបទបង្ហាញឱ្យមានលំដាប់លំដោយ និងងាយស្រួលយល់។ ការមានផែនការច្បាស់លាស់នឹងកាត់បន្ថយភាពភ័យព្រួយនៃការភ្លេចពាក្យពេចន៍។ ទីបី សរសេរអត្ថបទបទបង្ហាញឱ្យបានហ្មត់ចត់ ហើយហាត់សមនិយាយម្តងហើយម្តងទៀត។ ការហាត់សមជាប្រចាំនឹងជួយឱ្យអ្នកកាន់តែស្ទាត់ជំនាញ និងស្របទៅតាមធម្មជាតិ។ ទីបួន ហាត់សមនៅមុខកញ្ចក់ ឬនៅមុខមិត្តភក្តិ ឬក្រុមគ្រួសារ។ ការទទួលបានមតិកែលម្អពីអ្នកដទៃអាចជួយឱ្យអ្នកកែលម្អបទបង្ហាញរបស់អ្នក។ ទីប្រាំ រៀបចំសម្ភារៈជំនួយដូចជាស្លាយ ឬឧបករណ៍ផ្សេងៗឱ្យបានត្រឹមត្រូវ។ ការត្រៀមខ្លួនជាមុននូវសម្ភារៈទាំងអស់នឹងជួយឱ្យអ្នកមានអារម្មណ៍ថាអ្វីៗស្ថិតក្រោមការគ្រប់គ្រងរបស់អ្នក។ ការដឹងថាអ្នកកំពុងនិយាយជាមួយអ្នកណា អាចជួយឱ្យអ្នកអាចសម្របសម្រួលខ្លឹមសារ និងលក្ខណៈបទបង្ហាញរបស់អ្នក។ ទីប្រាំពីរ រៀបចំសំណួរ និងចម្លើយដែលអាចកើតមាន។ ការរំពឹងទុកសំណួរពីទស្សនិកជនអាចជួយអ្នកឱ្យត្រៀមខ្លួនបានល្អប្រសើរ។ ទីប្រាំបី ជ្រើសរើសសំលៀកបំពាក់ដែលសមរម្យ និងមានផាសុកភាព។ ហើយចំណែកឯការស្លៀកពាក់បានល្អក៏អាចជួយបង្កើនទំនុកចិត្តរបស់អ្នកផងដែរ។ ទីប្រាំបួន ទៅដល់ទីកន្លែងធ្វើបទបង្ហាញមុនម៉ោង ដើម្បីស្គាល់បរិយាកាស និងរៀបចំខ្លួន។ ការស្គាល់ទីកន្លែងក៏អាចជួយកាត់បន្ថយភាពភ័យព្រួយមួយចំនួនផងដែរ។ ទីដប់ ពិនិត្យមើលឧបករណ៍បច្ចេកទេសទាំងអស់ ដូចជាមីក្រូហ្វូន និងម៉ាស៊ីនបញ្ចាំងស្លាយ។ ការធានាថាឧបករណ៍ដំណើរការបានល្អ អាចកាត់បន្ថយការព្រួយបារម្ភ។ មុនពេលចាប់ផ្តើមធ្វើបទបង្ហាញ មានវិធីជាច្រើនដើម្បីគ្រប់គ្រងភាពភ័យខ្លាច។ ដូចជា ធ្វើលំហាត់ដកដង្ហើមវែងៗ និងយឺតៗ។ ការដកដង្ហើមជ្រៅៗអាចជួយបន្ធូរអារម្មណ៍តានតឹង និងបន្ថយចង្វាក់បេះដូង។ ស្រមៃមើលខ្លួនឯងកំពុងធ្វើបទបង្ហាញដោយជោគជ័យ។ ការស្រមៃវិជ្ជមានអាចជួយបង្កើនទំនុកចិត្ត និងកាត់បន្ថយការភ័យខ្លាច។ ការនិយាយពាក្យលើកទឹកចិត្តខ្លួនឯងជាវិជ្ជមាន ដោយគិតថាខ្លួនអាចធ្វើបានល្អ និងជោគជ័យ។ ការនិយាយថា "ខ្ញុំអាចធ្វើបាន" ឬ "ខ្ញុំនឹងធ្វើបានល្អ" អាចជួយផ្លាស់ប្តូរផ្នត់គំនិតរបស់អ្នក។ ផឹកទឹកបន្តិចបន្តួចដើម្បីឱ្យបំពង់កមានសំណើម។ ការមានបំពង់កស្ងួតអាចធ្វើឱ្យអ្នកមានអារម្មណ៍មិនស្រួល។ ធ្វើចលនារាងកាយបន្តិចបន្តួចដូចជាលាតសន្ធឹងសាច់ដុំ ឬដើរបន្តិចបន្តួច។ ចលនារាងកាយអាចជួយបន្ធូរភាពតានតឹង។ ជៀសវាងការផឹកកាហ្វេច្រើនពេក ឬភេសជ្ជៈប៉ូវកម្លាំងដែលអាចបង្កើនភាពភ័យព្រួយ។ ទំនាក់ទំនងជាមួយមិត្តភក្តិ ឬគ្រូបង្រៀនដែលអ្នកទុកចិត្ត ដើម្បីទទួលបានការលើកទឹកចិត្ត។ ទទួលស្គាល់ថាការភ័យខ្លាចជារឿងធម្មតា ហើយមនុស្សគ្រប់រូបសុទ្ធតែធ្លាប់ឆ្លងកាត់វា។ ការយល់ដឹងនេះអាចជួយអ្នកឱ្យមានអារម្មណ៍មិនសូវឯកា។ កុំព្យាយាមធ្វើខ្លួនឱ្យល្អឥតខ្ចោះពេក។ ការទទួលយកថាអ្នកអាចនឹងធ្វើខុសខ្លះ អាចជួយកាត់បន្ថយសម្ពាធ។ ផ្តោតលើខ្លឹមសារដែលអ្នកចង់បង្ហាញ ជាជាងផ្តោតលើការភ័យខ្លាចរបស់អ្នក។ ការផ្តោតលើខ្លឹមសារអាចជួយអ្នកឱ្យភ្លេចភាពភ័យព្រួយមួយរយៈ។ មួយវិញទៀត នៅពេលអ្នកកំពុងធ្វើបទបង្ហាញ មានបច្ចេកទេសជាច្រើនដើម្បីជួយអ្នករក្សាភាពស្ងប់ស្ងាត់ និងប្រកបដោយប្រសិទ្ធភាព។ មានដូចជា ចាប់ផ្តើមដោយស្នាមញញឹម និងការសម្លឹងមើលភ្នែកទស្សនិកជន។ ការចាប់ផ្តើមដោយភាពវិជ្ជមានអាចជួយបង្កើតបរិយាកាសល្អ។ ហើយចាប់ផ្តើមដោយនិយាយយឺតៗ និងច្បាស់ៗ។ ការនិយាយយឺតៗអាចជួយអ្នកឱ្យគ្រប់គ្រងល្បឿន និងជៀសវាងការនិយាយរអាក់រអួល។ ប្រើប្រាស់កាយវិការសមរម្យដើម្បីបង្ហាញពីទំនុកចិត្ត។ កាយវិការធម្មជាតិអាចជួយបង្កើនចំណាប់អារម្មណ៍របស់អ្នកស្តាប់។ សម្រាកបន្តិចបន្តួចនៅចន្លោះប្រយោគ ឬចំណុចនីមួយៗ។ ការសម្រាកខ្លីៗអាចជួយអ្នកដកដង្ហើម និងប្រមូលផ្តុំគំនិត។ អ្នកគួរតែពង្រឹងខ្លឹមសារស្លាយរបស់អ្នក មិនមែនជាអត្ថបទទាំងស្រុងនោះទេ។ ប្រសិនបើអ្នកភ្លេចពាក្យ គ្រាន់តែសម្រាកមួយភ្លែត ហើយបន្តទៅមុខទៀត។ កុំបារម្ភហួសហេតុអំពីកំហុសតូចតាច។ ឆ្លើយសំណួរដោយស្ងប់ស្ងាត់ និងដោយទំនុកចិត្ត។ ប្រសិនបើអ្នកមិនដឹងចម្លើយ សូមទទួលស្គាល់ដោយស្មោះត្រង់។ រក្សាភាពវិជ្ជមាន និងរីករាយជាមួយបទពិសោធន៍។ បញ្ចប់បទបង្ហាញដោយសេចក្តីសង្ខេប និងការអរគុណ។ ការបញ្ចប់ដោយវិជ្ជាជីវៈអាចបន្សល់ទុកនូវចំណាប់អារម្មណ៍ល្អ។ ហើយការយកឈ្នះលើការភ័យខ្លាចការនិយាយជាសាធារណៈនាំមកនូវអត្ថប្រយោជន៍ជាច្រើនទាំងក្នុងជីវិតសិក្សា និងជីវិតផ្ទាល់ខ្លួនរបស់និស្សិត។ ដូចជា វាជួយបង្កើនទំនុកចិត្តលើខ្លួនឯងយ៉ាងខ្លាំង។ នៅពេលដែលនិស្សិតអាចឈរនៅមុខហ្វូងមនុស្សដោយមិនភ័យខ្លាច ពួកគេនឹងមានអារម្មណ៍ជឿជាក់លើសមត្ថភាពរបស់ខ្លួនកាន់តែខ្លាំង។ ហើយវាក៏ទទួលបានជំនាញទំនាក់ទំនងនឹងត្រូវបានពង្រឹងជំនាញទន់ផងដែរ។ ការធ្វើបទបង្ហាញជាទៀងទាត់ជួយឱ្យនិស្សិតរៀនពីរបៀបបង្ហាញគំនិតរបស់ខ្លួនឱ្យបានច្បាស់លាស់ និងមានប្រសិទ្ធភាព។ វាជួយឱ្យនិស្សិតទទួលបានពិន្ទុល្អប្រសើរក្នុងមុខវិជ្ជាសិក្សា។ ការធ្វើបទបង្ហាញល្អអាចរួមចំណែកដល់ការវាយតម្លៃខ្ពស់នៅក្នុងថ្នាក់រៀន។ វាត្រៀមខ្លួនសម្រាប់អាជីពនាពេលអនាគត។ ជំនាញនិយាយជាសាធារណៈគឺជាជំនាញដ៏សំខាន់មួយដែលត្រូវបានទាមទារយ៉ាងខ្លាំងនៅក្នុងទីផ្សារការងារសព្វថ្ងៃ។ វាជួយអភិវឌ្ឍសមត្ថភាពក្នុងការគិតត្រិះរិះពិចារណា និងដោះស្រាយបញ្ហា។ ការរៀបចំ និងការឆ្លើយសំណួរក្នុងពេលធ្វើបទបង្ហាញ ជំរុញឱ្យនិស្សិតគិតបានរហ័ស។ ជួយបង្កើនឱកាសក្នុងការដឹកនាំ និងការចូលរួមក្នុងសកម្មភាពសង្គម។ និស្សិតដែលមានទំនុកចិត្តក្នុងការនិយាយជាសាធារណៈ ទំនងជាត្រូវបានគេជ្រើសរើសឱ្យធ្វើជាអ្នកដឹកនាំក្រុម ឬចូលរួមក្នុងព្រឹត្តិការណ៍ផ្សេងៗ។ វាជួយកសាងបណ្តាញទំនាក់ទំនងជាមួយអ្នកដទៃផងដែរ។ ការធ្វើបទបង្ហាញអាចជាឱកាសមួយដើម្បីជួបមនុស្សថ្មី និងបង្កើតទំនាក់ទំនងល្អ។ នៅពេលដែលនិស្សិតអាចយកឈ្នះការភ័យខ្លាចមួយ ពួកគេនឹងមានអារម្មណ៍ថាខ្លួនឯងអាចដោះស្រាយបញ្ហាផ្សេងៗទៀតបាន។ វាជួយឱ្យនិស្សិតក្លាយជាមនុស្សដែលមានភាពក្លាហាន និងរឹងមាំ។ ការប្រឈមមុខនឹងការភ័យខ្លាច និងការយកឈ្នះវា គឺជាមេរៀនជីវិតដ៏មានតម្លៃ។ វាជួយឱ្យនិស្សិតមានឥទ្ធិពលលើអ្នកដទៃ។ ការនិយាយដោយមានទំនុកចិត្ត និងច្បាស់លាស់ អាចជួយបញ្ចុះបញ្ចូល និងបំផុសគំនិតអ្នកស្តាប់។ អត្ថប្រយោជន៍ទាំងអស់នេះបង្ហាញថា ការបំបាត់ការភ័យខ្លាចការនិយាយជាសាធារណៈ មិនត្រឹមតែជាការអភិវឌ្ឍជំនាញប៉ុណ្ណោះទេ។ ប៉ុន្តែក៏ជាការវិនិយោគដ៏សំខាន់មួយសម្រាប់អនាគតរបស់និស្សិតគ្រប់រូបផងដែរ។ សរុបមក ការធ្វើបទបង្ហាញនៅសាកលវិទ្យាល័យគឺជាឱកាសដ៏ល្អមួយសម្រាប់និស្សិតក្នុងការបង្កើនជំនាញទំនាក់ទំនង និងទំនុកចិត្តលើខ្លួនឯង។ ការយល់ដឹងពីមូលហេតុនៃការភ័យខ្លាច ការអនុវត្តវិធីសាស្ត្រត្រឹមត្រូវក្នុងការត្រៀមខ្លួន ការគ្រប់គ្រងអារម្មណ៍ និងការបង្ហាញខ្លួនអំឡុងពេលធ្វើបទបង្ហាញ គឺជាកត្តាចាំបាច់ក្នុងការយកឈ្នះឧបសគ្គនេះ។ អត្ថប្រយោជន៍ដែលទទួលបានពីការបំបាត់ការភ័យខ្លាចនេះ គឺមានតម្លៃមិនអាចកាត់ថ្លៃបាន។ ហើយវាជាការត្រួសត្រាយផ្លូវសម្រាប់ភាពជោគជ័យក្នុងអាជីព និងជីវិតផ្ទាល់ខ្លួន។ សាកលវិទ្យាល័យទាំងអស់គួរតែបន្តលើកទឹកចិត្ត និងផ្តល់ធនធានដល់និស្សិត។ ដើម្បីជួយពួកគេឱ្យក្លាយជាអ្នកនិយាយជាសាធារណៈដ៏ឆ្នើម។